នៅក្នុងប្រពៃណីនៃការផ្តល់អំណោយរបស់ប្រទេសកម្ពុជា វត្ថុមួយចំនួនត្រូវបានចាត់ទុកថាជាវត្ថុហាមឃាត់ ឬជាអកុសលដោយសារតែជំនឿវប្បធម៌ និងអបិយជំនឿ។ ការផ្តល់អំណោយបែបនេះអាចនាំមកនូវការយល់ច្រឡំ ការប្រមាថ ឬសូម្បីតែសំណាងអាក្រក់។ វត្ថុមុតស្រួចដូចជាកាំបិត កន្ត្រៃ ឬម្ជុលត្រូវបានជៀសវាង ព្រោះវាតំណាងឱ្យការកាត់ផ្តាច់ទំនាក់ទំនង។ វត្ថុទាំងនេះត្រូវបានគេជឿថាអាចកាត់ផ្តាច់ចំណងរវាងអ្នកផ្តល់ និងអ្នកទទួល។ កន្សែងដៃត្រូវបានគេមើលឃើញថាជាអំណោយអកុសលព្រោះវាមានទំនាក់ទំនងជាមួយនឹងទឹកភ្នែក ទុក្ខព្រួយ និងការចែកផ្លូវ។ ជារឿយៗមនុស្សជឿថា កន្សែងដៃមានការទាក់ទងជាមួយពិធីបុណ្យសព ឬការលាគ្នាដោយផ្លូវចិត្ត។ វត្ថុពណ៌ខ្មៅត្រូវចៀសវាងព្រោះពណ៌ខ្មៅទាក់ទងនឹងការកាន់ទុក្ខ និងមរណភាពក្នុងវប្បធម៌ខ្មែរ។ វត្ថុពណ៌ខ្មៅនិងពណ៌ស ត្រូវចៀសវាងព្រោះពណ៌ខ្មៅទាក់ទងនឹងការកាន់ទុក្ខ និងពណ៌សទាក់ទងនឹងមរណភាពក្នុងវប្បធម៌ខ្មែរ។ របរទទេដូចជាប្រអប់ ឬកាបូបត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃភាពក្រីក្រ ឬការខ្វះពរជ័យ។ វាតំណាងឱ្យភាពទទេ ហើយត្រូវបានគេគិតថានឹងនាំមកនូវភាពឯកា។ អំណោយដែលមានក្នុងមួយឈុតបួនត្រូវបានគេចាត់ទុកថាមិនសំណាងព្រោះលេខបួនត្រូវបានគេតំណាងថាជាលេងស្លាប់នៅអាស៊ី។ កញ្ចក់ក៏ត្រូវបានគេជៀសវាងជាអំណោយដែរ ព្រោះវាត្រូវបានគេជឿថាអាចទាក់ទាញវិញ្ញាណ ឬថាមពលអាក្រក់នាំមកនៃប្រផ្នូលមិនល្អ។ អ្នកខ្លះជឿថាកញ្ចក់អាចចាប់ព្រលឹង ឬឆ្លុះបញ្ចាំងពីថាមពលអវិជ្ជមានចូលក្នុងផ្ទះ។ នាឡិកាត្រូវបានគេមើលឃើញថាជារឿងគួរឲ្យស្អប់ខ្ពើម ជាពិសេសនៅពេលដែលគេឲ្យទៅអ្នកចាស់ ព្រោះវាអាចជានិមិត្តរូបថា ពេលវេលានៃជីវិតជិតអស់ហើយ។ វត្ថុទាំងនេះត្រូវបានគេគិតថាដើម្បីសម្គាល់ការរាប់ថយក្រោយដល់ការស្លាប់ឬការបញ្ចប់ជីវិតរបស់បុគ្គលម្នាក់។ ស្បែកជើងកម្រត្រូវបានផ្តល់ឱ្យ ព្រោះវាជាប់ទាក់ទងនឹងការដើរចេញ ឬដើរចេញពីជីវិតរបស់នរណាម្នាក់ជាពិសេសរវាងគូរសង្សារ។ ការឱ្យផ្កាគេតែងតែជៀសវាងផ្កាដែលគេដាក់លំអពិធីបុណ្យសព។ ពេលខ្លះទៀតគេជៀសវាងអំណោយដែលមានតម្លៃថ្លៃពេក ឬភ្លឺអាចធ្វើឲ្យអ្នកទទួលអាម៉ាស់ ឬធ្វើឲ្យអ្នកផ្តល់ឲ្យហាក់មានមោទនភាព។ ការផ្តល់ឱ្យអំណោយបែបនេះអាចបង្ហាញពីឧត្តមភាព ឬអតុល្យភាពក្នុងការទំនាក់ទំនង។ របស់ដែលប្រើរួច ឬរបស់ចាស់ ជាទូទៅត្រូវជៀសវាង ព្រោះថាវាអាចបង្ហាញនៃភាពមើលងាយ ឬហាក់ដូចជាមិនគោរព។ ការផ្តល់អំណោដែលមានអក្សរសរសេរពណ៍ក្រហម ត្រូវបានគេគិតថាជាការគម្រៀម ឬការដាក់បណ្ដាសា។ វត្ថុសាសនាអាចបណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានការប្រមាថ ប្រសិនបើអ្នកផ្តល់ និងអ្នកទទួលមានប្រវត្តិខាងវិញ្ញាណខុសៗគ្នា។ របស់របរដែលខូច ឬបាក់បែក សូម្បីតែផ្តល់ឱ្យដោយអចេតនាក៏ដោយ វាជានិមិត្តរូបថាការបំបាក់ ឬការធ្វេសប្រហែស។ ការផ្តល់អំណោយរបស់ខ្មែរសង្កត់ធ្ងន់ទៅលើការគិត ភាពសុខដុមរមនា និងតុល្យភាពខាងវិញ្ញាណ ដូច្នេះការផ្តល់អ្វីមួយដែលហាមឃាត់ ឬមិនសំណាងអាចប៉ះពាល់ដល់តម្លៃទាំងនេះ។ ដូច្នេះហើយ ការយល់ដឹងអំពីបម្រាមទាំងនេះធានាថា មនុស្សម្នាក់បង្ហាញការគោរព នាំមកនូវសុភមង្គល និងជៀសវាងការនាំសំណាងអាក្រក់ដល់អ្នកទទួល។